មុខម្ហូបទីបី សម្លម្ជូរកញ្ឆែត គឺជាមុខម្ហូបខ្មែរដ៏ពេញនិយមមួយ ហើយរសជាតិរបស់វាមានលាយឡំគ្នាយ៉ាងចុះសម្រុងនូវជាតិជូរ ហឹរ ប្រៃ និងផ្អែមតិចៗ។ ជាទូទៅ សម្លម្ជូរនេះអាចស្លបានជាមួយត្រី ឬសាច់ផ្សេងៗ តាមចំណូលចិត្ត ហើយសម្លមួយមុខនេះច្រើនមាននៅតាមតំបន់មួយចំនួនក្នុងប្រទេសកម្ពុជាតែប៉ុណ្ណោះ។ គ្រឿងផ្សំសម្រាប់សម្លនេះមានដូចជា ត្រីស្រស់ បន្លែ គ្រឿងផ្សំរសជាតិ និងទឹកជាដើម។ ចំពោះ ត្រីស្រស់គឺប្រហែល ៣០០ទៅ៥០០ ក្រាមដែលយើងអាចប្រើត្រីផ្ទក់ ត្រីឆ្ពិន ត្រីរ៉ស់ ឬត្រីប្រភេទផ្សេងទៀត។ ចំណែកបន្លែមានដូចជា កញ្ឆែត ១ បាច់ ត្រួយអំពិល ១ ក្តាប់ ម្អម ១ ក្តាប់ ម្ទេសស្រស់ ២ឬ៣ ផ្លែ ទៅតាមចំណូលចិត្ត។ បើគ្រឿងបុកសំដៅលើ គល់ស្លឹកគ្រៃ រំដេង រមៀត ខ្ទឹមស ខ្ជាយ ស្លឹកក្រូចសើច ម្ទេសក្រៀម ឬម្ទេសស្រស់ បុកលាយចូលគ្នាដើម្បីទទួលបានគ្រឿងបុក។ រីឯគ្រឿងផ្សំរសជាតិវិញ គឺប្រហុក ១ទៅ២ ស្លាបព្រាបាយ ទឹកត្រី ២ទៅ៣ ស្លាបព្រាបាយ ស្ករស ១ទៅ២ ស្លាបព្រាបាយ អំបិល ១ទៅ២ ស្លាបព្រាកាហ្វេ ម្សៅស៊ុប ១ ស្លាបព្រាកាហ្វេ ទឹកអំពិលទុំ ២ទៅ៣ ស្លាបព្រាបាយ។ ណាមួយវិញទៀត យើងត្រូវការទឹកប្រហែល ៣-៤ ពែង ទៅតាមបរិមាណត្រី និងបន្លែ។ របៀបធ្វើគឺ យកត្រីមកធ្វើឲ្យស្អាត កាត់ជាដុំៗ រួចលាងទឹកឲ្យស្អាត ទុកឲ្យសោះទឹក។ ដើម្បីចាប់ផ្តើមចម្អិន សម្លម្ជូរកញ្ឆែត ជំហានដំបូងគឺ ដាក់ទឹកចូលឆ្នាំង រួចដាំឲ្យពុះ។ បន្ទាប់ពីទឹកពុះហើយ ដាក់ប្រហុកចូលក្នុងទឹកពុះ រួចកូរឲ្យរលាយសព្វ ក្រោយមកបើអ្នកមិនចង់ឲ្យមានកាកប្រហុកនៅសល់ក្នុងសម្លរទេ អ្នកអាចដួសកាកប្រហុកនោះចេញបាន។ បន្ថែមពីនេះទៀត បានដាក់គ្រឿងផ្សំទាំងអស់ចូលហើយ សូម កូរឲ្យសព្វ ដើម្បីឲ្យគ្រឿងផ្សំចូលជាតិគ្នា។ បន្ទាប់មក យើងត្រូវភ្លក្សមើលរសជាតិ ដើម្បីកែសម្រួលបន្ថែមតាមចំណូលចិត្តរបស់អ្នក ថាតើចង់ឲ្យវាជូរ ហឹរ ប្រៃ ឬផ្អែមប៉ុណ្ណា។ នៅពេលដែល ទឹកសម្លពុះល្អ ហើយ មានន័យថាទឹកគ្រឿងផ្សំទាំងអស់បានចូលជាតិគ្នាហើយ អ្នកអាច ដាក់ត្រីចូលបាន។ ប៉ុន្តែ កុំកូរភ្លាមៗ ព្រោះវាអាចធ្វើឱ្យសាច់ត្រីបែក យើងគួររង់ចាំឱ្យត្រីឆ្អិនបន្តិចសិន ទើបចាប់ផ្ដើម ថែមបន្លែ ដែលអ្នកបានរៀបចំទុកដាក់ចូល។ ការកូរតិចៗបែបនេះ នឹងជួយឲ្យបន្លែឆ្អិនបានល្អ ហើយរសជាតិទឹកសម្លក៏ចូលជាតិជាមួយបន្លែបានសព្វផងដែរ។ បន្ទាប់មកទុកវាឲ្យពុះមួយរំពុះទៀត ត្រឹមបន្លែឆ្អិនល្មម ប៉ុន្តែកុំឲ្យរលួយពេក។ ជាចុងក្រោយ បង់ម្អម និងម្ទេសស្រស់ចូលកូរមួយត្រឡប់ រួចដួសដាក់ចានជាការស្រេច។ ពិតមែនហើយ សម្លម្ជូរកញ្ឆែតនេះ បើបានញ៉ាំជាមួយបាយក្តៅៗ គឺពិតជាឆ្ងាញ់ខ្លាំងណាស់។